ការថតរូបមានសារ:សំខាន់ណាស់ក្នុងសង្គមបច្ចុប្បន្នទូទាំងពិភពលោក។ រូបភាពមាននៅគ្រប់ទីកន្លែង ហើយភ្ជាប់មកជាមួយសារផ្សេងៗគ្នា។ រូបភាពទាំងនេះជាវិធីចែករំលែកអារម្មណ៍ និងផ្សព្វផ្សាយព័ត៌មានទូទាំងពិភពលោក។ ការថតរូបឌីជីថល គឺជាការផ្ដិតយករូបភាពភ្លាមៗ និងព្រឹត្តិការណ៍ពិសេសផ្សេងៗទាក់ទងនឹងជីវិតយើង។ ដើម្បីសិក្សាអំពីការថតរូបបែបឌីជីថលបាន គឺត្រូវចូលសិក្សានៅសាលាបង្រៀនថតរូប និងចាំបាច់ត្រូវមានសម្ភារ:សម្រាប់សិក្សាក្នុងការរៀនថតរូបមួយចំនួន។ ចំពោះសម្ភារ:មានដូចជា ម៉ាស៉ីនថតរូប ថេប្លេត ឬទូរសព្ទឆ្លាតវៃ និងកុំព្យូទ័រជាដើម។ ហើយក៏ត្រូវមាន ប៊ិក និងសៀវភៅសរសេរសម្រាប់កត់ត្រា។ យើងក៏ត្រូវមានក្រដាសសម្រាប់បង្ហាញសកម្មភាពផងដែរ។ បន្ថែមពីនេះត្រូវមានថវិកាសម្រាប់ដំណើរការក្នុងការសិក្សារបស់យើងដែរ។ មុនពេលចាប់ផ្ដើមថតរូប មានចំណុចសំខាន់ៗជាច្រើនសម្រាប់សិស្សត្រូវដឹង។ ចំណុចទាំងនោះ មានដូចជា ស្គាល់ច្បាស់ពីម៉ាសុីនថតរូបឌីជីថល ការចាប់ប្លង់ និងការចាប់យករូបភាព។ គ្រូដឹកនាំគួរតែចាប់ផ្ដើមផ្ដល់ការបណ្ដុះបណ្ដាលជាមូលដ្ឋានគ្រឹះដល់សិស្សពីរបៀបកាន់ម៉ាសុីនថត ប៊ូតុង និងមុខងារសំខាន់ៗរបស់ម៉ាសុីនថត។ គ្រូដឹកនាំគួរតែពន្យល់ពីមុខងាររបស់ម៉ាសុីនថតដូចជា របៀបប្រើម៉ាក្រូម៉ូដ ការពង្រីក កម្រិតពន្លឺ ការកំណត់នាទីថតស្វ័យប្រវត្តិ ការដំឡើង ឬបន្ថយពន្លឺរូបភាពទាំងមូល។ គ្រូគួរតែបង្ហាញសិស្សពីរបៀបបញ្ចូលរូបភាពទៅក្នុងកុំព្យូទ័រ និងរបៀបបើកមើលរូបភាពនៅក្នុងកុំព្យូទ័រផងដែរ។ តាមការបណ្តុះបណ្តាលរយៈពេលខ្លីនេះ សិស្សនឹងមានលទ្ធភាពក្នុងការចាប់ប្លង់ និងថតរូបដោយប្រើ ម៉ាស៊ីនថតឌីជីថល នៅពេលណាដែលពួកគេចង់ប្រើ ដូចជានៅផ្ទះ ឬពេលដែលពួកគេធ្វើដំណើរកម្សាន្ត។ ប្រសិនបើសិស្សមានទូរសព្ទឆ្លាតវៃ ពួកគេក៏មានលទ្ធភាពអនុវត្តការងារ និងថតរូបបានដែរតាមរយៈចំណេះដឹងពីការបណ្តុះបណ្តាលនេះ និងចែករំលែកបទពិសោធន៍នេះ។ បន្ទាប់ពីការបណ្តុះបណ្តាលរយៈពេលខ្លីនេះ សិស្សគួរតែអាចស្គាល់ច្បាស់ពីមុខងារម៉ាស៊ីនថត និងប្លង់ថតរូប។ ការថតរូបមានចំណុចសំខាន់ៗ ជាច្រើនដែលសិស្ស និងអ្នកដែលទើបតែចាប់ផ្ដើមថតរូបគួរតែចេះ និងយល់ដឹង។ ចំណុចទី១ ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃការថតរូប។ គុណសម្បត្តិម៉ាស៊ីនថតចល័តគឺសម្រួលដល់ការថតរូបគ្រប់បែបយ៉ាង និង មានភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់ទូទៅគ្រប់វ័យ។ អ្នកត្រូវជ្រើសរើសរូបភាពដែលត្រូវផ្តោតនិងតុបតែងរូបភាពនោះ ឱ្យបានស្អាត និងមានរបៀប។ ទោះបីជាម៉ាស៊ីនថតរូបឌីជីថលមានមុខងារស្វ័យប្រវត្តិក្នុងការចាប់ប្លង់រូបភាពយ៉ាងណាក៏ដោយ ក៏តម្រូវឱ្យអ្នកដឹងពីការគ្រប់គ្រងមុខងារចាំបាច់មួយចំនួនផងដែរ។ លើសពីនេះ ការកំណត់មុខងារដោយដៃ អាចធ្វើឱ្យយើងថតរូបបានស្អាតជាង។ ប្រសិនបើអ្នកចង់ថត ឬចាប់រូបភាពដែលមានចលនាលឿន ឬតម្រូវការតាមលក្ខខណ្ឌពន្លឺ អ្នកអាចកែសម្រួលមុខងារ ម៉ាស៊ីនថតរូបដោយដៃ។ ម៉ាស៊ីនថតរូបឌីជីថលទាំងអស់មានមុខងារសម្រាប់ថតរូបផ្សេងៗ ដែលអ្នកអាចជ្រើស រើសដូចជា កីឡា ពេលព្រះអាទិត្យលិច ខាងក្នុងអគារ ពេលរាត្រី រូបភាពបែបទេសភាព សត្វ ឬពេលបាញ់កាំជ្រួចជាដើម។ ក្នុងពេលថតរូប អ្នកថតរូបអាចកាន់ម៉ាស៊ីនថតផ្ដេក ឬកាន់បញ្ឈរ។ ចំពោះការកាន់ម៉ាស៊ីនថតផ្ដេក គឺត្រូវប្រើដៃស្តាំកាន់ម៉ាស៊ីនថត ហើយដាក់ចង្អុលដៃរបស់អ្នកប៉ះចំទីតាំងនៅខាងលើប៊ូតុងថត។ ប្រើដៃឆ្វេងដែលមានចង្អុលដៃ និងមេដៃជារាងអក្សរ អិល ដើម្បីទ្រម៉ាស៊ីនថតរបស់អ្នក។ ប្រសិនបើកាន់ម៉ាស៊ីនថតបញ្ឈរ សូមកាន់ម៉ាស៊ីនថតដោយដាក់ប៊ូតុងថតនៅផ្នែកខាងលើ ដើម្បីងាយស្រួលផ្លាស់ប្តូរចលនា។ ខណៈដៃស្ដាំរបស់អ្នកនៅផ្នែកខាងលើ ដើម្បីចុចប៊ូតុងថត ហើយប្រើដៃឆ្វេងទ្រម៉ាស៊ីនថតដោយរក្សាកែងដៃគៀក នឹងដងខ្លួន។ នៅពេលថតរូប អ្នកត្រូវអនុវត្តតាមគន្លឹះមួយចំនួន។ ទី1 ចុចបើកម៉ាស៊ីនថតរូប លើប៊ូតុងបិទនិងបើក។ ទី2 បើកម៉ាស៊ីនថតហើយជ្រើសរើសមុខងារសម្រាប់ថតស្របតាមស្ថានភាពជាក់ស្តែង។ ទី3 ប្រើអេក្រង់ម៉ាស៊ីនថតដើម្បីមើលរូបភាព ដោយប្រើមុខងារពង្រីក ឬបង្រួម ឬអ្នកអាចចល័តទីតាំងតាមតម្រូវការ។ ទី4 ត្រូវចុចប៊ូតុងថតពាក់កណ្តាលដើម្បីតម្រង់ ឬចាប់រូបភាព។ ទី5 ចុចប៊ូតុងថតពេញលេញដើម្បីផ្តិតយករូបភាពតែម្តង។ ទី6 អ្នកអាចពិនិត្យមើលរូបភាពតាមអេក្រង់ម៉ាស៊ីនថត នៅពេលថតរួច។ អ្នកត្រូវពិនិត្យមើល ថាតើអ្នកថតរូបភាពបានច្បាស់ ចាប់ប្លង់បានល្អ មានពន្លឺគ្រប់គ្រាន់ និងមានពណ៌ធម្មជាតិច្បាស់ហើយឬនៅ។ ប្រសិនបើអ្នកមិនពេញចិត្ត នឹងផ្នែកណាមួយនៃរូបថត សូមលុបវាចោលហើយព្យាយាមថតម្តងទៀត។ នៅពេលថតរូប អ្នកត្រូវរៀបចំរូបថត ដោយត្រូវធ្វើតាមជំហ៊ានមួយចំនួន។ ដំបូងត្រូវពិនិត្យមើលប្លង់ទិដ្ឋភាពដែលត្រូវថតរូបតាមកអេក្រង់ម៉ាស៊ីនថតជាមុនសិន។ ត្រូវពិនិត្យមើលបញ្ហាផ្សេងៗក្នុងផ្ទៃខាងក្រោយ ដូចជា សំរាម ធុងសំរាម ឬ អំពូលភ្លើងតាមដងផ្លូវ ហើយព្យាយាមស្វែងរកមុំល្អបំផុតសម្រាប់ថត។ ប្រសិនបើរូបបញ្ឈរ សូមបង្វិលម៉ាស៊ីនថតរបស់អ្នកឱ្យចូលមុំ ៩០។ ការផ្តិតយករូបភាពនៅចំកណ្តាលផ្ទៃរូបថត អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនពេញចិត្ត។ ដូច្នេះ អ្នកអាចបង្កើនការពេញចិត្ត ដោយផ្តិតរូបភាពវត្ថុ ឬអ្វីមួយក្នុងទីតាំងផ្សេងៗគ្នា ឬមួយ ហើយជៀសវាងការកំណត់រូបភាពវត្ថុនៅចំកណ្តាលផ្ទៃរូបថត។ អ្នកក៏ត្រូវចេះប្រើមុខងារជំនួយពិសេសៗ ដើម្បីបង្កើនគុណភាពរូបភាពដូចជា ការកែប្រែគុណភាពពន្លឺ ការកុងពន្លឺ ការថតរូបស-ខ្មៅ និង មុខងារច្នៃប្រតិដ្ឋផ្សេងៗ។ ចំពោះរបៀបថតរូបប្រើមុខងារម៉ាក្រូ គឺដើម្បីថតរូបភាពជិត ដូចជាផ្កាជាដើម។ ការកំណត់ល្បឿនសន្ទះពន្លឺជួយគ្រប់គ្រងរយៈពេលបើកបិទ និង ផ្ដិតយករូបភាពឱ្យបានច្បាស់ល្អតាមតម្រូវការរបស់អ្នកថតរូបគ្រប់កាលៈទេសៈ។ បើថតរូបក្នុងកន្លែងងងឹតអ្នកត្រូវកំណត់ល្បឿនសន្ទះពន្លឺឱ្យយឺត និង បើកឱ្យបានយូរដើម្បីឱ្យរូបភាពទទួលបានពន្លឺគ្រប់គ្រាន់តាមការចង់បាន។ ការកំណត់បែបនេះនឹងជួយផ្តិតយករូបភាពព្រាលៗ លក្ខណៈសិល្បៈ មួយបែបផងដែរ។ ការកំណត់ល្បឿនសន្ទះពន្លឺលឿនជួយចាប់យករូបភាពវត្ថុកំពុងធ្វើចលនា និង ធ្វើឱ្យរូបភាពនោះនៅស្ងៀមច្បាស់ល្អមិនមានភាពព្រិលឡើយ។ ឯការកំណត់មុខងារ អាយ អេស អូ គឺជាមុខងារសំខាន់សម្រាប់ការថតរូបឌីជីថល។ អ្នកអាចកំណត់កម្រិតពន្លឺឱ្យដំណើរការដោយខ្លួនឯង និង ជួយឱ្យការថតរូបកាន់តែមានភាពសាមញ្ញបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់កម្រិត។ បើចង់ថតរូបក្នុងផ្ទះដោយប្រើភ្លើងជំនួយអ្នកគួរដំឡើងកម្រិតពន្លឺឱ្យខ្ពស់ និង កែសម្រួលដោយខ្លួនឯងដើម្បីឱ្យរូបភាពស្អាតមានពន្លឺគ្រប់គ្រាន់។ មុខងារកំណត់ អាយ អេស អូ ប្រើសម្រាប់កំណត់កម្រិត បញ្ចេញពន្លឺពីម៉ាស៊ីនថត។ យើងប្រើប្រាស់កម្រិតពន្លឺទាបបំផុតសម្រាប់ការថតរូបភាពនៅទីវាលដែលមានពន្លឺថ្ងៃខ្លាំង និង ដើម្បីទទួលបាននូវគុណភាពរូបភាពច្បាស់ម៉ដ្ឋល្អ។ ប្រើកម្រិតពន្លឺខ្ពស់សម្រាប់ថតក្នុងកម្មវិធីជប់លៀង ឬក្នុងវិហារ និង ទីកន្លែងខ្វះពន្លឺផ្សេងៗដើម្បីឱ្យរូបភាពដែលទទួលបានមានភាពច្បាស់ល្អ។ ចំណុចបន្ទាប់គឺការបង្ហាញអំពីរបៀបរៀបចំប្លង់ថតរូបឱ្យបានស្អាត និង ផ្ដល់ជាគន្លឹះសំខាន់ៗដើម្បីឱ្យរូបភាពដែលផ្ដិតបានមើលទៅមានភាពទាក់ទាញ។ ការថតរូបទេសភាព គឺជាការចង់បង្ហាញពីចំណុចគួរចាប់អារម្មណ៍នៃទេសភាពណាមួយ។ ឧទាហរណ៍ វាលលំហ ភ្នំ ឆ្នេរសមុទ្រ ឬទេសភាពទីក្រុង។ គន្លឹះដើម្បីចាប់ប្លង់រូបភាព ដោយដំបូងត្រូវពិនិត្យមើលទស្សនីយភាពគ្រប់ជ្រុង។ ហើយចាប់ផ្ដើមស្វែងរកវត្ថុអ្វីដែលយើងចាប់អារម្មណ៍។ បើសិនយើងចង់ថតរូបទេសភាពព្រៃភ្នំ ឬខ្ពង់រាប យើងត្រូវថតរូបទម្រង់ផ្ដេក។ បើយើងចង់ថតរូបអ្វីមួយដែលមានជំហរខ្ពស់ដូចជា អាគារ ឬដើមឈើខ្ពស់ៗ ត្រូវប្រើទម្រង់បញ្ឈរ និងដាក់ម៉ាស៊ីនថតឱ្យទាប។ នៅពេលថតរូបបែបទេសភាព យើងគួរថតរូបចេញពីជ្រុងផ្សេងៗឱ្យបានច្រើន។ បើអ្នកថតរូបភាពក្នុងព្រឹត្តិការណ៍ណាមួយ សូមថតប្លង់ផ្សេងៗឱ្យបានច្រើន ចាប់យកទិដ្ឋភាពល្អៗ ជៀសវាងការផ្តិតយករូបភាពរំខាន់នៃផ្ទៃខាងក្រោយ។ នៅពេលដែលអ្នកថតរូបភាពមនុស្សពីរនាក់ ចូរចុចពង្រីកអេក្រង់ម៉ាស៊ីនថត ដើម្បីថតរូបភាព ។ ការថតរូបមនុស្សពីចម្ងាយជិតជួយលើកសម្រស់ឱ្យកាន់តែមានភាពលេចធ្លោ និង អាចចាប់យកនូវរាល់ចំណុចដ៏ស្រស់ស្អាតបំផុតរបស់បុគ្គលម្នាក់ៗបានយ៉ាងល្អ។ គន្លឹះសំខាន់ក្នុងការថតរូបមនុស្សគឺត្រូវបង្វិលម៉ាស៊ីនថតឱ្យបញ្ឈរត្រង់ និង រៀបចំមុំឱ្យបានត្រឹមត្រូវដើម្បីទទួលបានរូបភាពដែលមានសោភ័ណភាពស្អាត។ ដើម្បីទទួលបានរូបភាពមនុស្សដ៏ស្រស់ស្អាតត្រូវថតចាប់ពីក្បាលត្រឹមស្មា និង ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្ដោតឱ្យចំកែវភ្នែកឱ្យបានច្បាស់បំផុត។ បន្ថែមពីនេះ ដើម្បីថតរូបឱ្យបានស្អាត មានគន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ចំណុចដែលគួរយល់ដឹង។ គន្លឹះទី១ ចែកប្លង់ថតចែកជាបី ដោយដំបូងអ្នកត្រូវចែកប្លង់ថតជាបីភាគបញ្ឈរ និងជាបីភាគផ្ដេក។ ហើយដាក់វត្ថុ ឬមុខមនុស្ស ដែលជាប្រធានបទសំខាន់នៃរូបភាពរបស់អ្នក នៅលើចំណុចប្រសព្វមួយក្នុងចំណោមចំណុចប្រសព្វទាំងបួននៃខ្សែចែកប្លង់នោះ ដើម្បីឱ្យរូបភាពរបស់អ្នកមើលទៅមានភាពទាក់ទាញជាងធម្មតា។ បន្ថែមពីនេះ អ្នកក៏គួរចាប់ប្លង់ ដោយដាក់កន្លែងជួបគ្នារវាងផ្ទៃមេឃ និងដីឱ្យស្របទៅនឹងខ្សែបន្ទាត់ចែកប្លង់ផ្ដេកជាបីនោះផងដែរ។ គន្លឹះទី២ ចាប់ប្លង់ឱ្យមានភាពស៊ីមេទ្រីគ្នា រូបភាពដែលមានភាពស៊ីមេទ្រី គឺជារូបភាពដែលទាក់ភ្នែក គួរឱ្យចង់មើល និងពេលមើលទៅមានលំនឹងល្អ។ ដូច្នេះនៅពេលថតរូប អ្នកអាចព្យាយាមរកប្លង់ណា ឱ្យថតចេញមកមានលក្ខណៈជាស៊ីមេទ្រី ពោលគឺ ស៊ីមេទ្រីបែបផ្តេក ឬបញ្ឈរក៏បាន។ គន្លឹះទី៣ ប្រើប្រាស់ខ្សែបន្ទាត់ដើម្បីដឹកនាំភ្នែកអ្នកមើលទៅកាន់រកមុំសំខាន់នៃរូបភាព។ អ្នកអាចប្រើប្រាស់ខ្សែនៅក្នុងប្លង់ថតរូបរបស់អ្នក ដើម្បីទាក់ទាញភ្នែកអ្នកមើលពីគែមនៃប្លង់នីមួយៗទៅកាន់មុខមនុស្ស ឬវត្ថុដែលជាប្រធានបទសំខាន់ក្នុងរូបភាពរបស់អ្នក។ ខ្សែ ដែលបាននិយាយនោះ អាចជាផ្លូវថ្នល់ ផ្លូវរទេះភ្លើង ផ្លូវដើរ ឬជាអ្វីក៏ដោយ ដែលមានរាងជាបន្ទាត់ ឬខ្សែស្មើរ ដែលអាចឱ្យច្នៃប្រឌិតប្រើប្រាស់វាបាន។ គន្លឹះទី៤ ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នក ។ ចុងបញ្ចប់ អ្នកអាចថតរូប ឬវត្ថុផ្សេងៗ ដែលមានរាងដូចជាគែមស៊ុមរូបថត ដោយដាក់ប្រធានបទសំខាន់ក្នុងរូបថតរបស់អ្នកនៅក្នុងស៊ុមនោះ។ នៅក្នុងស៊ុមនោះ អាចជាបង្អួចឡាន បង្អួចផ្ទះ ទ្វារ ដើមឈើសង្ខាង ឬវត្ថុអ្វីក៏បាន ដែលមើលទៅអាចមានរាងចតុកោណកែង ឬ ការ៉េ ជាដើម។ ចំពោះ ការថតរូបដែលមានចលនា ឬព្រឹត្តិការណ៍កីឡា ពេលថតរូបសកម្មភាពកីឡា អ្នកថតរូបត្រូវមានភាពរហ័ស។ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាទាំងអស់ អ្នកថតរូបចង់ផ្តិតយកទិដ្ឋភាពស្អាតបំផុតដែលកំពុងកើតឡើង។ គន្លឹះថតរូបកីឡាគឺត្រូវប្រើមុខងារចាប់សកម្មភាពឱ្យបានរហ័ស និង ជ្រើសរើសការផ្ដោតរូបភាពជាប់រហូតដើម្បីចាប់យកគ្រប់ចលនាឱ្យបានទាន់ពេលវេលា។ អ្នកក៏ត្រូវប្ដូរពីការថតរូបម្ដងមួយសន្លឹកទៅជាការថតរូបឱ្យបានច្រើនសន្លឹកជាប់គ្នា និង ជួយឱ្យអ្នកមិនងាយនឹងបាត់បង់សកម្មភាពសំខាន់ៗដែលកើតឡើងភ្លាមៗ។ អ្នកគួរព្យាយាមចាប់យករូបភាព ក្នុងពេលមានពន្លឺច្បាស់ និងត្រូវចេះទាញយកប្រយោជន៍ពីលក្ខខណ្ឌបរិយាកាស។ សូមចងចាំថា ពេលថតរូបត្រូវដឹងពីទិសដៅនៃពន្លឺ។ ពន្លឺពីខាងមុខគឺជាពន្លឺដែលចាំងចេញពីទីតាំងរបស់អ្នកថតរូបទៅលើវត្ថុ និង ជួយធ្វើឱ្យរូបភាពដែលទទួលបានមានពន្លឺច្បាស់ល្អមើលឃើញសព្វគ្រប់ជ្រុងជ្រោយ។ ពន្លឺចាំងពីក្រោយរូបភាពសំដៅលើការថតរូបបញ្រ្ចាស់ពន្លឺ ដែលធ្វើឱ្យរូបភាពមានសោភ័ណភាពប្លែកភ្នែក និង បង្កើនភាពទាក់ទាញដល់រូបថតឱ្យកាន់តែរស់រវើក នៅពេលដែលអ្នកចេះពីចំណេះដឹងមូលដ្ឋានទាំងនេះ នោះអ្នកនឹងអាចថត់រូបដែលមានគុណភាព និងស្រស់ស្អាតបានហើយ។